ប្រហុក គឺជាគ្រឿងផ្សំសំខាន់និងជាអត្តសញ្ញាណមួយក្នុងម្ហូបខ្មែរ។ ប្រហុកត្រូវបានប្រើក្នុងសម្លជាច្រើនប្រភេទ ដោយអាស្រ័យទៅតាមតំបន់និងចំណង់ចំណូលចិត្ត។ ប្រជាជនដែលរស់នៅតាមជនបទភាគច្រើនធ្វេីប្រហុកដោយខ្លួនឯងនៅផ្ទះ។ ជាទូទៅគេយកត្រីទឹកសាបតូចៗមកធ្វើប្រហុក ដូចជាត្រីកំភ្លាញ ឬត្រីរៀលមកធ្វើ។ ភាគច្រើនគេដាក់ប្រហុកក្នុងសម្លឱ្យមានក្លិនឈ្ងុយនិងមានរសជាតិកាន់តែឆ្ងាញ់។ ប្រហុកក៏អាចធ្វើជាទឹកជ្រលក់សម្រាប់ទទួលទានជាមួយសាច់គោអាំងនិងបន្លែស្រស់ផងដែរ។ ម្យ៉ាងទៀតគេអាចយកប្រហុកទៅដុតឬអាំងដោយរុំជាមួយស្លឹកចេក ម្ហូបមួយនេះពេញនិយមបំផុតនៅតាមទីជនបទ។